ការយំសោកយ៉ាងខ្លាំងនៅឯពិធីបុណ្យសព គឺជាទិដ្ឋភាពដ៏សំខាន់មួយនៃទំនៀមទម្លាប់ខ្មែរ ក៏ដូចជាវប្បធម៌ជាច្រើនទៀតនៅអាស៊ី។ ជំនឿនេះមិនមែនត្រឹមតែជាការបង្ហាញពីទុក្ខសោកប៉ុណ្ណោះទេ តែត្រូវបានគេជឿថាមានអត្ថន័យអរូបិយដែលជួយដល់វិញ្ញាណអ្នកស្លាប់។ ការយំសោកនៅក្នុងពិធីបុណ្យសពខ្មែរមិនមែនត្រឹមតែជាការបង្ហាញអារម្មណ៍សោកសៅធម្មតាៗនោះទេ ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់ដែលបង្កប់ទៅដោយជំនឿ និងអត្ថន័យជ្រាលជ្រៅជាច្រើន តាំងពីបុរាណកាលមក។ សម្រាប់ប្រជាជនខ្មែរ ការយំសោកនៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ គឺជាការបង្ហាញនូវសេចក្តីគោរព ក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះអ្នកស្លាប់។ វាជាសញ្ញាបញ្ជាក់ថា អ្នកស្លាប់មានសារៈសំខាន់ចំពោះអ្នករស់នៅ។ ការយំគឺជាមធ្យោបាយមួយក្នុងការបញ្ចេញនូវទុក្ខសោកក្នុងចិត្ត។ តាមជំនឿខ្មែរ ការយំសោកអាចជួយឱ្យអ្នកបាត់បង់អាចបន្ធូរបន្ថយអារម្មណ៍តានតឹង និងឈឺចាប់ក្នុងចិត្តបានខ្លះ។ សម្រាប់អ្នកចូលរួម ការយំសោកនៅក្នុងពិធីបុណ្យសពក៏អាចជាការដាស់តឿនសតិឱ្យនឹកឃើញដល់ភាពមិនទៀងទាត់នៃជីវិត និងការរលត់ទៅវិញរបស់សង្ខារផងដែរ។ វាជាការរំលឹកថា មនុស្សគ្រប់រូបនឹងត្រូវស្លាប់មិនថាថ្ងៃណាក៏ដោយ។ យោងតាមជំនឿព្រះពុទ្ធសាសនា ការយំសោកខ្លាំងពេកអាចធ្វើឱ្យវិញ្ញាណរបស់អ្នកស្លាប់មានការជាប់ជំពាក់មិនអាចទៅចាប់ជាតិថ្មីបានដោយសុខសាន្តឡើយ។ ទោះបីជាមានការយំសោកយ៉ាងណាក៏ដោយ ក៏គេជឿថា គួរតែធ្វើចិត្តឱ្យស្ងប់ ដើម្បីឱ្យវិញ្ញាណអ្នកស្លាប់អាចទៅកាន់សុគតិភព។ ការយំសោកគឺជាការទទួលស្គាល់ និងការទទួលយកការពិតនៃការបាត់បង់មនុស្សជាទីស្រឡាញ់។ វាជាជំហានដំបូងនៃដំណើរការនៃការដោះស្រាយជាមួយទុក្ខសោក។ នៅពេលដែលសមាជិកគ្រួសារ និងមិត្តភក្តិយំសោកជាមួយគ្នា វាបង្កើតបានជាបរិយាកាសនៃការរួបរួម និងការគាំទ្រផ្លូវចិត្តទៅវិញទៅមក។ ការយំសោកជាមួយគ្នាវាជួយឱ្យអ្នកដែលកំពុងសោកសៅមិនមានអារម្មណ៍ឯកោឡើយ។ ការយំសោកនៅក្នុងពិធីបុណ្យសពត្រូវបានចាត់ទុកជាផ្នែកមួយនៃប្រពៃណីវប្បធម៌ខ្មែរដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ ការអនុវត្តន៍នេះបង្ហាញពីការគោរពចំពោះវប្បធម៌ និងទំនៀមទម្លាប់ដូនតា។ ជំនឿដែលថាការជួយអ្នកស្លាប់ឲ្យទៅកាន់សុគតិភព ឬទីស្ងប់សុខ គឺជាទិដ្ឋភាពសំខាន់មួយនៅក្នុងសាសនា និងវប្បធម៌ជាច្រើន ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា។ ជំនឿនេះមិនមែនគ្រាន់តែជាការបន់ស្រន់ប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលនូវពិធីសាសនា ការអនុវត្តន៍ និងទស្សនៈវិជ្ជាដ៏ស៊ីជម្រៅ។ សុគតិភព តាមន័យធម៌ មានន័យថាជាភព ឬទីកន្លែងដែលប្រកបដោយសេចក្តីសុខ សេចក្តីស្ងប់ និងផុតចាកទុក្ខ។ នៅក្នុងព្រះពុទ្ធសាសនា សុគតិភពអាចសំដៅទៅលើ៖ សុគតិភពជាតិមុខ និព្វាន និងការបានចាប់កំណើតជាមនុស្សល្អ ។ សុគតិភពជាតិមុខ ជាទីដែលសត្វលោកទៅចាប់កំណើតឡើងវិញដោយសារអំពើល្អ ដែលខ្លួនបានសាងកាលពីជាតិមុន។ ឋានសួគ៌មានច្រើនកម្រិត ដូចជា ឋានចាតុម្មហារាជិកា ឋានតាវត្តិង្ស ជាដើម។ ការទៅកាន់ឋានសួគ៌ គឺដើម្បីសោយសុខតាមកម្មផលល្អរបស់ខ្លួន។ និព្វាន ជាគោលដៅខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា។ និព្វានមិនមែនជាទីកន្លែងទេ តែជាការរលត់ផុតទៅនៃកិលេសទាំងពួង លោភៈ ទោសៈ មោហៈ និងការផុតចាកពីភពទាំងបី កាមភព រូបភព អរូបភព ឬហៅថាការផុតចាកពីការវិលវល់ក្នុងវដ្ដសង្សារ។ ការសម្រេចនិព្វាន គឺការឈានដល់សេចក្តីសុខដ៏បរមត្ថ ឬសេចក្តីស្ងប់រម្ងាប់ជានិរន្តរ៍។ ជួនកាល សុគតិភពក៏អាចសំដៅលើការបានចាប់កំណើតជាមនុស្សល្អ មានសុខភាពល្អ មានជីវិតប្រសើរ ព្រោះបានសាងបុណ្យកុសលកាលពីជាតិមុន។ ជំនឿដែលថាការជួយអ្នកស្លាប់ឲ្យទៅកាន់សុគតិភព មានមូលហេតុសំខាន់ៗជាច្រើន។ គោលការណ៍កម្មផល ជាទ្រឹស្ដីស្នូលក្នុងព្រះពុទ្ធសាសនា។ ជំនឿនេះជឿថា រាល់អំពើដែលមនុស្សម្នាក់ៗបានធ្វើ កុសលកម្ម និងអកុសលកម្ម នឹងផ្តល់ផលរៀងខ្លួន។ នៅពេលមនុស្សស្លាប់ រូបកាយរលាយបាត់ទៅ ប៉ុន្តែចិត្តនិងកម្មផលបន្តទៅចាប់កំណើតថ្មី។ ដូច្នេះ ការធ្វើបុណ្យឧទ្ទិសកុសលឲ្យអ្នកស្លាប់ គឺដើម្បីជួយកាត់បន្ថយបាបកម្ម និងបង្កើនបុណ្យកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដើម្បីឲ្យពួកគេបានទៅកាន់សុគតិភព ឬទីស្ងប់សុខ។ ជំនឿនេះកើតចេញពីសេចក្តីស្រឡាញ់ អាឡោះអាល័យ និងការដឹងគុណចំពោះអ្នកដែលបានស្លាប់ទៅ ជាពិសេសឪពុកម្តាយ ជីដូនជីតា បងប្អូន ឬញាតិមិត្ត។ ការធ្វើបុណ្យឧទ្ទិសកុសល គឺជាការបង្ហាញនូវកតញ្ញូតាធម៌ និងបំណងប្រាថ្នាល្អរបស់សាច់ញាតិ ដែលចង់ឃើញអ្នកស្លាប់បានទៅកាន់ទីប្រសើរ។ ពិធីបុណ្យសព និងពិធីឧទ្ទិសកុសលផ្សេងៗ ត្រូវបានអនុវត្តន៍តាំងពីបុរាណកាលមក ហើយបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីវប្បធម៌ និងប្រពៃណីខ្មែរ។ ការបន្តអនុវត្តន៍ពិធីទាំងនេះ គឺដើម្បីរក្សាតម្លៃវប្បធម៌ និងបណ្តុះនូវជំនឿសាសនាតជំនាន់។ សម្រាប់អ្នករស់នៅ ការធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ មិនត្រឹមតែជាការជួយអ្នកស្លាប់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសេចក្តីសុខផ្លូវចិត្តដល់ខ្លួនឯងផងដែរ។ វាជួយកាត់បន្ថយទុក្ខសោក ការសោកស្តាយ និងផ្តល់នូវអារម្មណ៍ថាខ្លួនបានបំពេញកាតព្វកិច្ចចុងក្រោយសម្រាប់អ្នកដែលខ្លួនស្រឡាញ់។ ការធ្វើបុណ្យមិនថានៅក្នុងពិធីបុណ្យសព ឬពិធីដទៃទៀតនោះទេ គឺសុទ្ធតែជាឱកាសសម្រាប់អ្នករស់ក្នុងការសាងកុសលផលបុណ្យផ្ទាល់ខ្លួន។ តាមរយៈការធ្វើទាន ការកាន់សីល ការស្តាប់ធម៌ និងការបដិបត្តិធម៌ គឺសុទ្ធតែជាការបណ្តុះបណ្តាលនូវមេត្តាធម៌ សេចក្តីករុណា និងជាការបូជាដើម្បីបុណ្យកុសលសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ក្នុងអំឡុងពេលបុណ្យសព មានការនិមន្តព្រះសង្ឃសូត្រមន្ត ទេសនាធម៌ និងបង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។ ក្រោយពីពិធីបុណ្យសព ក៏មានការធ្វើបុណ្យបង្សុកូល និងធម្មទានជាបន្តបន្ទាប់ ដូចជាបុណ្យគម្រប់ ៧ ថ្ងៃ ១០០ ថ្ងៃ ឬបុណ្យខួបឆ្នាំ ដើម្បីឧទ្ទិសកុសលបន្ត។ ពិធីទាំងនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទក្នុងការធ្វើបុណ្យឧទ្ទិសកុសលជូនដូនតា ញាតិសន្តានទាំងប្រាំពីរសន្តានដែលបានចែកឋានទៅហើយ។ ការធ្វើទានដល់ព្រះសង្ឃ ការជួយដល់ជនក្រីក្រ ឬការចូលរួមចំណែកក្នុងកិច្ចការសាធារណៈដោយបំណងឧទ្ទិសផលបុណ្យដល់អ្នកស្លាប់ ក៏ជាការជួយមួយដែរ។ ជំនឿដែលថាការជួយអ្នកស្លាប់ឲ្យទៅកាន់សុគតិភព មិនត្រឹមតែឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតម្លៃមនុស្សធម៌ សេចក្តីស្រឡាញ់ ការដឹងគុណ និងការបន្តនូវប្រពៃណី ដ៏ល្អផូរផង់របស់សង្គមខ្មែរផងដែរ។ ជំនឿអំពីវិញ្ញាណដែលនៅជាប់ផែនដី ឬលងបន្លាច គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រពៃណីជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ជំនឿទាំងនេះមិនមែនគ្រាន់តែជាការភ័យខ្លាចប៉ុណ្ណោះទេ តែវាក៏ឆ្លុះបញ្ចាំងពីទស្សនៈរបស់មនុស្សទៅលើជីវិត ការស្លាប់ និងពិភពលោកក្រោយពេលស្លាប់ផងដែរ។ វិញ្ញាណដែលនៅជាប់ផែនដី ត្រូវបានគេជឿថាជាព្រលឹងនៃមនុស្សដែលបានស្លាប់ ប៉ុន្តែមិនបានទៅកាន់ទីកន្លែងដែលខ្លួនគួរទៅ ដូចជាឋានសួគ៌ ឋាននរក ឬការចាប់កំណើតថ្មី។ ពួកគេត្រូវបានគេជឿថាបានជាប់គាំងនៅចន្លោះពិភពរស់ និងពិភពមនុស្សស្លាប់ ដោយសារហេតុផលផ្សេងៗ។ ព្រលឹងនៃអ្នកដែលបានស្លាប់ដោយសារគ្រោះថ្នាក់ ការធ្វើអត្តឃាត ឃាតកម្ម ឬស្លាប់ទាំងនៅក្មេង ត្រូវបានគេជឿថាអាចនឹងមិនស្ងប់ និងនៅជាប់ផែនដី។ ពួកគេអាចមានអារម្មណ៍ឈឺចាប់ សោកសៅ ឬនៅមានកិច្ចការមិនទាន់ចប់។ ប្រសិនបើអ្នកស្លាប់មានវិប្បដិសារីធ្ងន់ធ្ងរ មិនបានសម្រេចបំណង ឬមានកិច្ចការសំខាន់ៗដែលនៅសេសសល់ ព្រលឹងរបស់ពួកគេអាចនឹងមិនអាចចាកចេញដោយស្ងប់បានឡើយ។ ពួកគេអាចព្យាយាមទាក់ទងជាមួយមនុស្សរស់ដើម្បីបំពេញបំណងទាំងនោះ។ ព្រលឹងខ្លះអាចនឹងជាប់ជំពាក់យ៉ាងខ្លាំងជាមួយមនុស្សជាទីស្រឡាញ់ ឬកន្លែងណាមួយដែលពួកគេធ្លាប់រស់នៅ ឬមានអនុស្សាវរីយ៍ខ្លាំង។ ពួកគេអាចបន្តវិលត្រឡប់មកមើលថែទាំមនុស្សជាទីស្រឡាញ់ ឬការពារទីកន្លែងដែលខ្លួនស្រឡាញ់។ ព្រលឹងនៃអ្នកដែលត្រូវបានគេធ្វើបាប ឬស្លាប់ដោយអយុត្តិធម៌ អាចនឹងនៅជាប់ផែនដីដើម្បីស្វែងរកការសងសឹក។ ពួកគេអាចបង្ហាញខ្លួនដើម្បីបំភ័យ ឬធ្វើបាបអ្នកដែលបានធ្វើបាបពួកគេ។ នៅក្នុងជំនឿខ្លះ ការធ្វើបុណ្យ ឬពិធីកម្មដែលមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវអាចធ្វើឱ្យព្រលឹងមិនបានទៅកាន់សុគតិភព។ នេះជាមូលហេតុដែលគ្រួសារតែងតែខិតខំធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់។ ការជៀសវាងវិញ្ញាណដែលលងបន្លាច គឺកើតចេញពីការភ័យខ្លាច និងបំណងប្រាថ្នាចង់ការពារខ្លួនពីគ្រោះថ្នាក់ ឬរឿងអាក្រក់ដែលគេជឿថាវិញ្ញាណទាំងនោះអាចបង្កបាន។ មនុស្សជាច្រើនជឿថាការធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយឱ្យព្រលឹងពួកគេបានទៅកាន់សុគតិភព និងមិននៅរំខាន។ វត្ថុស័ក្តិសិទ្ធិដូចជាព្រះពុទ្ធរូប យ័ន្ត ឫខ្សែអំបោះសីមា ត្រូវបានគេជឿថាមានអំណាចក្នុងការការពារមនុស្សពីវិញ្ញាណអាក្រក់ ការសូត្រធម៌ ឬការបន់ស្រន់ក៏ជាវិធីសាស្រ្តការពារផងដែរ។ ទីកន្លែងដូចជាព្រៃស្មសាន ផ្ទះបោះបង់ចោល ឬកន្លែងដែលមានប្រវត្តិស្លាប់មនុស្សមិនប្រក្រតី ត្រូវបានគេជឿថាជាកន្លែងដែលវិញ្ញាណនៅជាប់ មនុស្សច្រើនតែជៀសវាងទីកន្លែងទាំងនេះ ជាពិសេសនៅពេលយប់។ ពេលវេលាដូចជាពាក់កណ្តាលយប់ ត្រូវបានគេជឿថាជាពេលដែលពិភពលោកពីរ មនុស្សរស់ និងមនុស្សស្លាប់ មានភាពជិតស្និទ្ធបំផុត។ ការនិយាយពាក្យមិនសមរម្យ ឬលេងសើចជាមួយនឹងរឿងវិញ្ញាណ ត្រូវបានគេជឿថាអាចអញ្ជើញវិញ្ញាណឱ្យមកក្បែរ។ ការបាត់បង់មនុស្សជាទីស្រឡាញ់គឺជាបទពិសោធន៍ដ៏លំបាកបំផុតមួយក្នុងជីវិត។ ក្នុងអំឡុងពេលបុណ្យសព យើងមិនត្រឹមតែចូលរួមរំលែកទុក្ខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះអ្នកដែលបានចែកឋានទៅ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។ ការបង្ហាញទាំងនេះអាចជួយសម្រាលទុក្ខសោករបស់ក្រុមគ្រួសារ និងរក្សាចំណងអនុស្សាវរីយ៍ល្អៗជាមួយអ្នកស្លាប់។ ទោះបីជាមានអត្ថន័យអរូបិយក៏ដោយ ការយំនៅពិធីបុណ្យសពក៏ជាការបង្ហាញយ៉ាងស្មោះត្រង់នូវសេចក្តីស្រឡាញ់ ការគោរព និងការដឹងគុណចំពោះអ្នកដែលបានចែកឋានទៅផងដែរ។ វាជាការបញ្ចេញនូវការឈឺចាប់ និងភាពសោកសៅដែលបាត់បង់មនុស្សជាទីស្រឡាញ់ ហើយក៏ជាការបង្ហាញថាអ្នកស្លាប់ពិតជាមានតម្លៃ និងសំខាន់នៅក្នុងជីវិតរបស់អ្នកដែលនៅរស់។ ការចូលរួមគោរពតាមទំនៀមទម្លាប់ និងប្រពៃណីរបស់គ្រួសារសព គឺជាការបង្ហាញការគោរពដ៏ជ្រាលជ្រៅ ឧទាហរណ៍ ការស្លៀកពាក់សមរម្យ ចូលរួមក្នុងពិធីសូត្រមន្ត ឬការបួងសួងជាដើម។ ការផ្ដល់ផ្កា ឬកម្រងផ្កាគឺជាវិធីបុរាណមួយដើម្បីបង្ហាញការគោរព និងការអាណិតអាសូរ។ ផ្កានីមួយៗមានអត្ថន័យផ្សេងៗគ្នា ដូច្នេះអ្នកអាចជ្រើសរើសផ្កាដែលសក្តិសម។ ពេលខ្លះគ្រួសារត្រូវការពេលវេលាផ្ទាល់ខ្លួន គួរយល់ដឹងពីពេលវេលាដែលពួកគេចង់នៅឯកជន។ ជៀសវាងការនិយាយរឿងកំប្លែង ការរិះគន់ ឬរឿងដែលគ្មានប្រយោជន៍។ ទុក្ខសោករបស់មនុស្សម្នាក់ៗគឺខុសគ្នា ដូច្នេះកុំប្រៀបធៀបបទពិសោធន៍របស់អ្នកជាមួយនឹងពួកគេ។ ការបង្ហាញសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះបុណ្យសព គឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារដែលកំពុងកាន់ទុក្ខ និងរក្សាអនុស្សាវរីយ៍ល្អៗរបស់អ្នកដែលបានចាកចេញ។ វាជាសញ្ញានៃការគោរព និងការដឹងគុណចំពោះជីវិតដែលបានបាត់បង់។ សរុបមក ការយំសោកនៅក្នុងពិធីបុណ្យសពខ្មែរមិនមែនគ្រាន់តែជាទង្វើដែលបង្ហាញពីការឈឺចាប់នោះទេ ប៉ុន្តែវាពោរពេញទៅដោយអត្ថន័យសាសនា ជំនឿ និងវប្បធម៌ដ៏សម្បូរបែបដែលឆ្លុះបញ្ចាំងពីទស្សនៈ របស់សង្គមខ្មែរ។